ការជួបជុំមិត្តភក្តិនៅសួនច្បារនាពេលល្ងាច គឺជាពេលវេលាដ៏វិសេសវិសាលបំផុតសម្រាប់ពួកយើងគ្រប់គ្នានៅក្នុងថ្ងៃឈប់សម្រាក។ ពន្លឺព្រះអាទិត្យពណ៌មាសដែលជះមកលើវាលស្មៅពណ៌បៃតងខ្ចីបានបង្កើតនូវបរិយាកាសដ៏ស្រស់បំព្រងសម្រាប់សកម្មភាពក្រៅផ្ទះ។ ការសម្រេចចិត្តជ្រើសរើសយកល្បែងគប់ថាសមកលេងជាមួយគ្នាដើម្បីបង្កើនភាពសប្បាយរីករាយ និងរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ។ សកម្មភាពនេះមិនត្រឹមតែផ្ដល់នូវភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្ត្រដ៏ប្រសើរក្នុងការកាត់បន្ថយភាពតានតឹងពីការងារផងដែរ។ ការរៀបចំខ្លួនឱ្យបានរួចរាល់សម្រាប់ការលេងកីឡាបែបកម្សាន្តនេះ គឺជាចំណុចចាប់ផ្ដើមនៃថ្ងៃដ៏អស្ចារ្យមួយជាមួយមនុស្សជាទីស្រឡាញ់។ សកម្មភាពរត់ត្របាញ់ទៅមុខដើម្បីដេញចាប់ថាសដែលកំពុងហោះលើអាកាសជួយឱ្យបេះដូងលោតញាប់ និងបង្កើនចលនាឈាមរត់បានល្អ។ ការហ្វឹកហាត់ដោយលេងគប់ថាសតម្រូវឱ្យរាងកាយទាំងមូលធ្វើចលនាជាប់ជានិច្ចដែលវាជាការហាត់ប្រាណជួយដល់បេះដូងឱ្យរឹងប៉ឹង និងផ្តល់សុខភាពល្អ។ សាច់ដុំដៃត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅពេលដែលយើងប្រើកម្លាំងដើម្បីបង្វិលថាសឱ្យហោះទៅមុខបានឆ្ងាយ និងមានលំនឹងល្អ។ ចលនាជើងត្រូវមានភាពរហ័សរហួនបំផុតដើម្បីអាចផ្លាស់ទីទៅតាមទិសដៅរបស់ថាសដែលហោះខុសគន្លងដោយសារឥទ្ធិពលនៃខ្យល់បក់។ ការលោតចាប់ថាសនៅកម្ពស់ខ្ពស់ជួយពង្រឹងកម្លាំងជើង និងបង្កើនភាពបត់បែននៃឆ្អឹងខ្នងសម្រាប់អ្នកលេងគ្រប់រូបក្នុងក្រុម។ សុខភាពរាងកាយនឹងកាន់តែមាំមួនប្រសិនបើយើងចំណាយពេលយ៉ាងហោចណាស់សាមសិបនាទីក្នុងការលេងល្បែងនេះជារៀងរាល់ថ្ងៃ។ ការដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធនៅសួនច្បារខណៈពេលកំពុងបញ្ចេញកម្លាំងជួយឱ្យសួតមានសុខភាពល្អ និងបង្កើនថាមពលរាងកាយ។ រាងកាយរបស់ពួកយើងនឹងបញ្ចេញញើសដែលជាការបន្សាបជាតិពុលចេញពីក្នុងខ្លួនតាមរយៈរន្ធញើសយ៉ាងមានប្រសិទ្ធភាពបំផុត។ ភាពរហ័សរហួននៃភ្នែក និងការសម្របសម្រួលរវាងដៃ និងភ្នែកត្រូវបានអភិវឌ្ឍតាមរយៈការសម្លឹងមើលទិសដៅរបស់ថាស។ ការលេងកីឡានៅទីវាលបែបនេះជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបាត់បង់ភាពងងុយគេងដែលបង្កឡើងដោយការអង្គុយយូរ។ កម្លាំងកដៃនឹងកើនឡើងជាលំដាប់តាមរយៈការអនុវត្តបច្ចេកទេសគប់ថាសឱ្យមានល្បឿនលឿន និងច្បាស់លាស់ទៅកាន់គោលដៅ។ ការធ្វើលំហាត់ប្រាណតាមរយៈការលេងគប់ថាស គឺជាវិធីដែលងាយស្រួលបំផុតសម្រាប់អ្នកដែលមិនចូលចិត្តហាត់ប្រាណនៅក្នុងបន្ទប់។ ភាពតានតឹងក្នុងសាច់ដុំនឹងត្រូវបានកាត់បន្ថយនៅពេលដែលយើងធ្វើចលនាពត់ពេនខ្លួនដើម្បីចាប់ថាសដែលហោះមកទាប។ ការលេងជាមួយមិត្តភក្តិធ្វើឱ្យយើងភ្លេចអស់នូវភាពនឿយហត់ និងបន្តរត់លេងដោយភាពរីករាយឥតឈប់ឈរពេញមួយល្ងាច។ សុខភាពផ្លូវចិត្តក៏ត្រូវបានពង្រឹងផងដែរនៅពេលដែលយើងទទួលបានជោគជ័យក្នុងការចាប់ថាសដែលពិបាកចាប់បំផុតនោះ។ ការហាត់រៀននូវមូលដ្ឋានគ្រឹះនៃការបោះថាសដោយប្រើកម្លាំងកដៃ និងការបង្វិលស្មា គឺជាបច្ចេកទេសដ៏សំខាន់ដែលធ្វើឱ្យថាសហោះបានត្រង់ និងមានលំនឹងល្អ។ ការដាក់ម្រាមដៃឱ្យបានត្រឹមត្រូវនៅតាមគែមនៃថាសនឹងជួយឱ្យការគប់មានលំនឹង និងហោះបានត្រង់ទៅតាមទិសដៅដែលចង់បាន។ ការប្រើម្រាមដៃពីរក្ដាប់ផ្នែកខាងក្រោមនៃថាសដើម្បីបោះចេញតាមបច្ចេកទេសថ្មី គឺជាវិធីសាស្ត្រពិសេសដែលជួយឱ្យការលេងកាន់តែមានភាពស្ទាត់ជំនាញ និងមានភាពជឿជាក់។ ការគប់បែបនេះជួយឱ្យថាសមានល្បឿនលឿន និងអាចជម្នះកម្លាំងខ្យល់បានល្អជាងការគប់តាមបែបធម្មតាដែលយើងធ្លាប់ដឹង។ ការចាប់ថាសដោយប្រើដៃពីរដែលមានរាងមូល គឺជាវិធីដែលមានសុវត្ថិភាពបំផុតដើម្បីការពារកុំឱ្យថាសធ្លាក់ដល់ដី។ សម្រាប់អ្នកដែលចង់បង្ហាញភាពប៉ិនប្រសប់អាចប្រើបច្ចេកទេសចាប់ដោយដៃម្ខាងនៅពេលដែលថាសហោះមកដល់ក្នុងកម្ពស់ទាប។ ការហ្វឹកហាត់គប់ថាសឱ្យមានរាងដូចជាធ្នូនៅលើអាកាសនឹងធ្វើឱ្យការលេងកាន់តែមានភាពទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ខ្លាំង។ សិល្បៈនៃការគ្រប់គ្រងថាសស្ថិតនៅលើការប្រើកម្លាំងបង្វិលឱ្យបានត្រឹមត្រូវនៅខណៈពេលដែលយើងបញ្ចេញវាចេញពីដៃរបស់យើង។ ការដាក់ជើងម្ខាងទៅមុខនៅពេលគប់នឹងជួយផ្ដល់លំនឹងដល់រាងកាយ និងបង្កើនកម្លាំងរុញច្រានឱ្យកាន់តែមានថាមពលខ្លាំង។ ពួកយើងត្រូវរៀនសង្កេតមើលទិសដៅខ្យល់បក់ជានិច្ចមុននឹងសម្រេចចិត្តគប់ថាសចេញទៅដើម្បីកុំឱ្យវាហោះខុសទិសដៅឆ្ងាយ។ ការសហការគ្នារវាងអ្នកគប់ និងអ្នកចាប់ត្រូវតែមានភាពស៊ីចង្វាក់គ្នាដើម្បីបង្កើតនូវសកម្មភាពលេងដែលរលូន និងមិនដាច់ចង្វាក់។ ការអនុវត្តជាប្រចាំនឹងជួយឱ្យយើងយល់ដឹងពីរបៀបនៃការផ្អៀងថាសដើម្បីឱ្យវាហោះកោងទៅតាមតម្រូវការនៃស្ថានភាពលេង។ បច្ចេកទេសការពារខ្លួនក៏សំខាន់ផងដែរដោយយើងត្រូវដឹងពីរបៀបដួលដោយសុវត្ថិភាពនៅពេលដែលរត់ខ្លាំងពេក។ ការប្រើមេដៃសង្កត់លើផ្ទៃខាងលើនៃថាសឱ្យបានណែននឹងជួយឱ្យយើងគ្រប់គ្រងមុំនៃការហោះហើររបស់ថាសបានកាន់តែច្បាស់លាស់បំផុត។ ការផ្លាស់ប្តូរទីតាំងឈរឱ្យបានសមស្របនឹងជួយឱ្យអ្នកចាប់អាចទទួលបានថាសដោយងាយស្រួល និងមិនចាំបាច់រត់ឆ្ងាយពេក។ ការលេងជាក្រុមនៅសួនច្បារ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ការពង្រឹងស្មារតីសហការ និងការចេះជួយគ្នាទៅវិញទៅមកក្នុងចំណោមមិត្តភក្តិ។ ស្នាមញញឹម និងសំឡេងសើចដែលកើតចេញពីការលេងជាមួយគ្នាជួយរំលាយរាល់ភាពមន្ទិលសង្ស័យ និងបង្កើនភាពស្និទ្ធស្នាល។ ពួកយើងបានរៀនពីរបៀបនៃការទំនាក់ទំនងគ្នាដោយប្រើពាក្យសម្តី និង កាយវិការដើម្បីឱ្យការលេងកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការជួបជុំគ្នាបែបនេះជួយឱ្យយើងស្គាល់ពីចរិតលក្ខណៈរបស់មិត្តភក្តិកាន់តែច្បាស់តាមរយៈការអត់ធ្មត់ និងការយោគយល់គ្នា។ សកម្មភាពនេះបានក្លាយជាប្រធានបទដ៏ជក់ចិត្តសម្រាប់ពួកយើងនិយាយគ្នាលេងនៅពេលដែលសម្រាកពីការលេងយ៉ាងសប្បាយរីករាយ។ មិត្តភាពដែលកសាងឡើងតាមរយៈសកម្មភាពកីឡាតែងតែមានភាពរឹងមាំ និងយូរអង្វែងដោយសារការបង្កើតអនុស្សាវរីយ៍ល្អៗជាមួយគ្នា។ ការលើកទឹកចិត្តគ្នាទៅវិញទៅមកនៅពេលដែលមាននរណាម្នាក់ចាប់ថាសមិនបានសម្រេច គឺជាចំណុចដ៏សំខាន់នៃស្មារតីជាក្រុម។ ពួកយើងតែងតែចែករំលែកនូវបច្ចេកទេសថ្មីៗដែលបានរៀនសូត្រមកឱ្យគ្នាទៅវិញទៅមកដោយគ្មានការលាក់លៀម ឬកំណាញ់នោះឡើយ។ ការលេងគប់ថាសជួយបំបាត់នូវភាពអៀនខ្មាសចំពោះមិត្តថ្មីៗដែលទើបតែនឹងចូលរួមលេងជាមួយក្រុមរបស់យើងជាលើកដំបូងបំផុត។ ពេលវេលានៅក្នុងសួនច្បារបានក្លាយជាកន្លែងសម្រាប់ពួកយើងចែករំលែកនូវរឿងរ៉ាវជីវិតផ្ទាល់ខ្លួនបន្ទាប់ពីការលេងបានបញ្ចប់។ ទំនាក់ទំនងសង្គមត្រូវបានពង្រីកកាន់តែធំនៅពេលដែលយើងបានជួប និងស្គាល់អ្នកលេងដទៃទៀតដែលនៅក្នុងសួនច្បារជាមួយគ្នា។ ការបង្កើតវិន័យក្នុងការលេងរួមគ្នាជួយឱ្យយើងចេះគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មិត្តភក្តិម្នាក់ៗដែលស្ថិតក្នុងក្រុម។ ភាពសប្បាយរីករាយដែលបានមកពីការលេងជាក្រុម គឺជាថ្នាំទិព្វសម្រាប់ព្យាបាលភាពឯកោ និងការបាក់ទឹកចិត្តពីបញ្ហាផ្សេងៗ។ ការចំណាយពេលចុងសប្តាហ៍ដើម្បីមកលេងកីឡានេះជាមួយគ្នាឱ្យបានទៀងទាត់ គឺដើម្បីថែរក្សាមិត្តភាព។ ការឱ្យតម្លៃលើការលេងដោយយុត្តិធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឱ្យការជួបជុំគ្នាមានសន្តិភាព និងភាពចុះសម្រុងគ្នា។ សួនច្បារសាធារណៈដែលមានផ្ទៃដីធំទូលាយ គឺជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ការលេងគប់ថាសឱ្យបានឆ្ងាយតាមដែលចិត្តចង់។ វាលស្មៅដែលត្រូវបានកាត់តម្រឹមយ៉ាងស្អាតផ្ដល់នូវភាពងាយស្រួលដល់ការរត់ និងការដួលដោយមិនបង្កឱ្យមានរបួសធ្ងន់ធ្ងរ។ បរិយាកាសដែលមានដើមឈើធំៗផ្ដល់ម្លប់ត្រជាក់ជួយឱ្យយើងមិនសូវហត់ខ្លាំងនៅពេលដែលត្រូវលេងនៅក្រោមពន្លឺថ្ងៃ។ ការជ្រើសរើសទីតាំងដែលនៅឆ្ងាយពីផ្លូវដើររបស់មនុស្សដទៃជួយបង្កើនសុវត្ថិភាព និងមិនរំខានដល់អ្នកដែលមកសម្រាកកាយ។ សំឡេងបក្សីយំ និងខ្យល់បក់ត្រជាក់ៗនៅតាមមាត់ទន្លេក្នុងសួនច្បារជួយបង្កើនអារម្មណ៍ស្រស់ស្រាយឱ្យកាន់តែខ្លាំងឡើង។ សួនច្បារ គឺជាកន្លែងដែលគ្មានផ្សែងពុលពីរថយន្តដែលធ្វើឱ្យការដកដង្ហើមនៅពេលហាត់ប្រាណមានភាពស្អាតបរិសុទ្ធបំផុត។ ការមើលឃើញមនុស្សម្នាមកហាត់ប្រាណយ៉ាងច្រើនកុះករនៅក្នុងសួនច្បារជួយជម្រុញទឹកចិត្តឱ្យយើងកាន់តែចង់លេងកីឡា។ ទីធ្លាដែលគ្មានឧបសគ្គដូចជាបង់អង្គុយ ឬរបងជួយឱ្យយើងអាចផ្ដោតអារម្មណ៍បានពេញលេញទៅលើការហោះហើររបស់ថាស។ ការលេងនៅពេលរសៀលដែលកម្តៅថ្ងៃចាប់ផ្ដើមថយចុះ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការជួបជុំគ្នានេះ។ សួនច្បារដែលស្ថិតនៅកណ្តាលក្រុងផ្ដល់នូវភាពងាយស្រួលដល់មិត្តភក្តិគ្រប់គ្នាដែលមកពីទិសដៅផ្សេងៗគ្នាក្នុងការជួបជុំ។ សម្រស់នៃផ្កាចម្រុះពណ៌នៅជុំវិញទីលានលេងបានបង្កើតនូវទិដ្ឋភាពដ៏ទាក់ទាញសម្រាប់អ្នកដែលចូលចិត្តថតរូបទុកជាអនុស្សាវរីយ៍។ សន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងសួនច្បារសាធារណៈធ្វើឱ្យយើងមានអារម្មណ៍ថា មានសុវត្ថិភាពក្នុងកំឡុងពេលនៃការលេង។ ផ្ទៃមេឃដ៏ធំល្វឹងល្វើយដែលគ្មានអគារខ្ពស់ៗបាំងជិត ជួយឱ្យយើងមើលឃើញគន្លងនៃការហោះរបស់ថាសបានកាន់តែច្បាស់។ ការលេងនៅលើស្មៅធម្មជាតិជួយកាត់បន្ថយកម្តៅដែលជះចេញពីដីមកលើរាងកាយបើធៀបនឹងការលេងនៅលើផ្លូវបេតុង។ ភាពស្ងប់ស្ងាត់នៃសួនច្បារនៅពេលខ្លះជួយឱ្យយើងអាចស្ដាប់ឮសំឡេងនៃការបក់របស់ខ្យល់ដែលប៉ះនឹងថាសនៅពេលវាហោះ។ ឧបករណ៍ដែលសំខាន់បំផុត គឺថាសកីឡាដែលមានទម្ងន់សមស្រប និងធ្វើពីផ្លាស្ទិកដែលមានគុណភាពខ្ពស់ដើម្បីភាពជាប់បានយូរ។ ការជ្រើសរើសថាសដែលមានពណ៌ឆើតឆាយដូចជាពណ៌ទឹកក្រូច ឬពណ៌លឿងជួយឱ្យយើងងាយស្រួលសង្កេតមើលឃើញពីចម្ងាយ។ ស្បែកជើងកីឡាដែលមានបាតស្អិតល្អជាមួយស្មៅ គឺជាសម្ភារៈចាំបាច់ដើម្បីការពារការរអិលដួលនៅពេលដែលបត់ខ្លួនភ្លាមៗ។ សម្លៀកបំពាក់ដែលធ្វើពីក្រណាត់មានខ្យល់ចេញចូលបានល្អជួយឱ្យរាងកាយត្រជាក់ និងមិនមានអារម្មណ៍ស្អិតដោយសារញើស។ ការត្រៀមទឹកផឹកឱ្យបានគ្រប់គ្រាន់ គឺជាការចាំបាច់បំផុតដើម្បីបំពេញជាតិទឹកដែលបាត់បង់ក្នុងកំឡុងពេលបញ្ចេញពលកម្ម។ កាបូបស្ពាយតូចមួយសម្រាប់ដាក់របស់របរផ្ទាល់ខ្លួនដូចជាទូរស័ព្ទ និងកាបូបលុយនឹងជួយឱ្យយើងលេងដោយមិនបារម្ភ។ ការលាបឡេការពារកម្តៅថ្ងៃមុនពេលចេញទៅលេងនឹងជួយការពារស្បែកពីការរលាកដោយសារកាំរស្មីព្រះអាទិត្យដ៏ក្តៅខ្លាំង។ វ៉ែនតាការពារកម្តៅថ្ងៃក៏អាចប្រើប្រាស់បានដែរប្រសិនបើវាមានខ្សែចងភ្ជាប់ដើម្បីកុំឱ្យធ្លាក់នៅពេលដែលយើងរត់លឿន។ កន្សែងតូចមួយសម្រាប់ជូតញើសនឹងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងស្ងួតស្អាតជានិច្ចនៅពេលដែលសម្រាក។ ការពិនិត្យមើលស្ថានភាពរបស់ថាសមុននឹងលេង គឺជាការល្អដើម្បីប្រាកដថាវាមិនមានស្នាមប្រេះដែលនាំឱ្យមុតដៃ។ មួកកីឡាដែលមានគែមវែងជួយការពារភ្នែកពីពន្លឺព្រះអាទិត្យ និងជួយឱ្យយើងមើលឃើញថាសបានច្បាស់ក្នុងពេលថ្ងៃ។ ការរៀបចំសម្ភារៈឱ្យបានគ្រប់គ្រាន់តាំងពីនៅផ្ទះនឹងធ្វើឱ្យយើងចំណេញពេលវេលា និងអាចចាប់ផ្ដើមការលេងបានភ្លាមៗ។ នាឡិកាដៃឆ្លាតវៃអាចប្រើសម្រាប់តាមដានចំនួនជំហាន និងចំនួនកាឡូរីដែលយើងបានដុតបំផ្លាញចោលក្នុងពេលលេង។ ការមានថាសបម្រុងទុកមួយទៀតនៅក្នុងកាបូប គឺជាគំនិតដ៏ល្អប្រសិនបើថាសដែលកំពុងលេងនោះហោះទៅជាប់លើចុងឈើ។ ការសម្អាតឧបករណ៍បន្ទាប់ពីការលេងរួចនឹងជួយរក្សាគុណភាពរបស់វាឱ្យនៅល្អសម្រាប់ការប្រើប្រាស់នៅពេលក្រោយៗទៀត។ ការលេងកីឡា គឺជាផ្នែកមួយនៃការកសាងសុខុមាលភាពដែលគ្រប់គ្នាមិនគួរមើលរំលងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃឡើយ។ ពួកយើងតែងតែមានអារម្មណ៍ថាពេលវេលាហាក់ដូចជាដើរលឿនណាស់នៅពេលដែលយើងកំពុងជក់ចិត្តនឹងការលេងនេះ។ នៅពេលមេឃចាប់ផ្ដើមងងឹង គឺជាសញ្ញាប្រាប់ពួកយើងថា ដល់ពេលដែលត្រូវត្រឡប់ទៅផ្ទះវិញហើយ។ ភាពហត់នឿយដែលកើតមានឡើង គឺជាភាពហត់នឿយដែលមានក្ដីសុខបំផុតដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន។ ការលេងគប់ថាសបានបង្រៀនយើងឱ្យស្គាល់ពីតម្លៃនៃម្ចាស់ការលើខ្លួនឯង និងការគ្រប់គ្រងអារម្មណ៍ក្នុងស្ថានភាពលំបាក។ ពួកយើងតែងតែសម្លឹងមើលទៅមេឃដោយក្ដីសង្ឃឹមថាថ្ងៃស្អែកនឹងមានអាកាសធាតុល្អបែបនេះម្ដងទៀតដើម្បីមកលេង។ ការសម្រាកអង្គុយលើស្មៅ និងផឹកទឹកត្រជាក់ៗបន្ទាប់ពីលេងរួច គឺជាអារម្មណ៍ដែលអស្ចារ្យបំផុតសម្រាប់ពួកយើង។ ការលេងបែបនេះល្អជាងការចំណាយពេលអង្គុយលេងទូរស័ព្ទនៅក្នុងបន្ទប់ម្នាក់ឯងទៅទៀត។ ពួកយើងបានរៀនពីរបៀបគណនាគន្លងហោះហើររបស់វត្ថុតាមរយៈការសង្កេតមើលការហោះរបស់ថាសនៅលើអាកាស។ ការយល់ដឹងពីច្បាប់នៃការលេងឱ្យបានច្បាស់លាស់ជួយកាត់បន្ថយជម្លោះដែលមិនចាំបាច់រវាងអ្នកលេងក្នុងក្រុម។ ភាពស្មោះត្រង់ក្នុងការទទួលស្គាល់កំហុសនៅពេលដែលគប់ខុស គឺជាសីលធម៌ដ៏ល្អបំផុតដែលយើងទទួលបានពីកីឡានេះ។ ការចែករំលែកទឹកផឹកឱ្យមិត្តភក្តិដែលភ្លេចយកមក គឺជាកាយវិការដ៏សប្បុរស និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះគ្នា។ ពួកយើងតែងតែរំភើបចិត្តនៅពេលដែលឃើញថាសហោះហើរបានយ៉ាងស្អាត និងមានស្ថិរភាពយូរនៅលើអាកាស។ ការលេងគប់ថាស គឺជាសកម្មភាពដែលមិនចំណាយប្រាក់ច្រើន ប៉ុន្តែផ្ដល់នូវតម្លៃផ្លូវចិត្ត និងសុខភាពយ៉ាងមហិមា។ ជាចុងក្រោយ ការលេងគប់ថាសជាមួយមិត្តភក្តិនៅសួនច្បារ គឺជាបទពិសោធន៍ដ៏មានតម្លៃដែលមិនអាចបំភ្លេចបានឡើយ។ ពួកយើងនឹងបន្តសកម្មភាពដ៏មានប្រយោជន៍នេះឱ្យបានយូរអង្វែងដើម្បីរក្សាសុខភាព និងសេចក្តីសុខក្នុងជីវិត។ សូមឱ្យការជួបជុំគ្នានៅពេលក្រោយៗទៀតកាន់តែមានភាពអធិកអធម និងពោរពេញដោយភាពរីករាយទ្វេដង។ មិត្តភាព និងសុខភាព គឺជាទ្រព្យសម្បត្តិដ៏មហាសាលដែលយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាឱ្យបានល្អបំផុត។ ការលេងកីឡាដោយក្តីស្រឡាញ់នឹងនាំមកនូវភាពស្រស់បំព្រងដល់ជីវិត និងបង្កើតសង្គមមួយដែលពោរពេញដោយស្នាមញញឹម។